ល្បែងខ្មែរ មានច្រើនបែប ល្បែងខ្លះគេលេងតែក្នុងពេលថ្ងៃ ល្បែងខ្លះគេលេងតែក្នុងពេលយប់ខែភ្លឺ ល្បែងខ្លះគេលេងតែក្នុងពេលបុណ្យចូលឆ្នាំជាដើម។ ល្បែងដែលលេងតែក្នុងពេលយប់ខែភ្លឺ ហើយមិនចាំបាច់មាន បុណ្យទានអ្វីនោះ មាន ល្បែងឱបត្រឡាច ឬ បេះឪឡឹក ជាដើម ។ ល្បែងនេះ ជាល្បែងកំសាន្តសប្បាយ របស់ពួកកុមារាកុមារីនៅគ្រប់និគមជនបទ នៃប្រទេស កម្ពុជា ។ ល្បែងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជួយហ្វឹកហាត់កម្លាំងកាយ ដៃជើងឲ្យមាំមួន និងមានសុខភាពល្អផងដែរ។ របៀបលេង មុនដំបូង ពួកកុមារប្រុសស្រី ស្រុះស្រួលចិត្តបបួលគ្នាឲ្យមានចំនួនច្រើន។ ហើយមានម្នាក់ជាអ្នកលក់ឬគ្រប់គ្រងត្រឡាចឬឪឡឹក។ និងមានម្នាក់ទៀតជាអ្នកទិញត្រឡាចឬឪឡឹកមកធ្វើការចរចានិងបេះត្រឡាច។ ចំណែកឯ អ្នកលេងដែលនៅសល់ទាំងអស់ត្រូវធ្វើជាត្រឡាចឬឪឡឹក។ ហើយអ្នកលេងទាំងនោះ គេសំដៅទៅរកគល់ឈើ ឬដង្គត់អ្វីមួយ ឲ្យតែមានទំហំល្មមឱបបាន ឬ សសរផ្ទះក៏បានដែរ ឲ្យតែជាទីវាលស្រឡះល្អ ។ កាលបានកន្លែងស្រួលបួលហើយ ក្មេងម្នាក់ជាទី១ ក្នុងបណ្តាលក្មេង ដែលគេឲ្យធ្វើត្រឡាច ឬ ឪឡឹកនោះ អង្គុយឱបដើមឈើ ឬសសរនោះទាំងជើងទាំងដៃ។ ក្មេងម្នាក់ទៀតទី២ អង្គុយ ឱបចង្កេះយកជើងទាំងពីរដាក់លើភ្លៅក្មេងទី១ ក្មេងទី៣ យកដៃនឹងជើងឱបក្មេងទី២ ដូចក្មេងទី២ ឱបក្មេងទី១ ដែរ។ ឯក្មេងដទៃទៀតក៏បន្តអោបគ្នារហួត ទាល់តែអស់ពួកក្មេងដែលត្រូវធ្វើជាត្រឡាច ឬ ឪឡឹក ។ ឯក្មេងម្នាក់ដែលគេឲ្យ ធ្វើជាម្ចាស់ត្រឡាច ឬឪឡឹកឈរធ្វើព្រងើយ ដើររេរាៗ ក្បែរក្មេងជាត្រឡាច ឬ ឪឡឹកទាំងនោះ។ ហើយក្មេងម្នាក់ ទៀត ដែលគេឲ្យធ្វើជាអ្នកទិញមកសួរតថ្លៃអ្នកលក់ដូចជាគេទិញធម្មតា លុះតថ្លៃគ្នាត្រូវរួចហើយ ក៏ឲ្យអ្នកទិញបេះ តាមចិត្ត ។ រួចអ្នកទិញក៏ដើរយកដៃគោះខ្នងក្មេងដែលអង្គុយឱបចង្កេះគ្នានោះ ។ គោះបណ្តើរសួរបណ្តើរថា ខ្ចី ឬ ទុំ? អ្នកបន្តៗ ពីដើមទៅ ចេះតែឆ្លើយថាខ្ចីៗ លុះដល់អ្នកចុងក្រោយបំផុតទើបឆ្លើយថាទុំ។ រួចអ្នកទិញបេះយកអ្នក ដែលនៅចុងគេបំផុតនោះទៅ ដោយខំប្រឹងទាញមែនទែន ព្រោះអ្នកអង្គុយឱបគ្នាគេខំរឹបឱបចំកោងខ្នងតែរៀង ខ្លួនតាំងពីអ្នកខាងចុងរហូតដល់អ្នកខាងគល់ រេចុះឡើង ដោយអ្នកបេះប្រឹងទាញខ្លាំងពេក ។ អ្នកបេះក៏បេះប្រលេះ បានមួយម្តងដរាបដល់អស់មនុស្ស ជួនកាលក៏បេះបាន ២ ៣ ៤ ៥ នាក់ តាមដែលអ្នកខាងដើមឱបជាប់ ឬមិនជាប់ បេះបានប៉ុន្មានយកមកដាក់១ដុំ។ បើអ្នកទិញបេះមិនបាន ដោយសារកម្លាំងខ្សោយ នោះគេនឹងត្រូវលេងសាជាថ្មីម្តងទៀត ។ ឯអ្នកលក់អ្នកទិញត្រឡាចទៅធ្វើជាអ្នកឱប ហើយអ្នកឱបមុនក៏ប្តួរទៅធ្វើជាអ្នកលក់ អ្នកទិញវិញ គេធ្វើ ដោយរបៀបនេះរហូតដល់ពេលឈប់លេង។ ល្បែងឱបត្រឡាច ឬបេះឳឡឹក មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ ថែមទាំងជាល្បែងដែលជួយហាត់ប្រាណឲ្យមានសុខភាពល្អ និងពង្រឹងកម្លាំងកាយផងដែរ។ ការឱបគ្នាយ៉ាងណែន និងការទាញគ្នាទៅវិញទៅមក ជួយពង្រឹងសាច់ដុំដៃជើង និងដងខ្លួន លើសពីនេះវាជួយបណ្តុះស្មារតីសាមគ្គីភាព និងការសហការគ្នារបស់កុមារផងដែរ។ ល្បែងប្រជាប្រិយបែបនេះជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ ដែលគួរត្រូវបានថែរក្សា និងបន្តលេងតទៅទៀត ដើម្បីកុំឲ្យបាត់បង់។